តាំងពីបុរាណមកប្រជាជនខ្មែរភាគច្រើនមានជំនឿលើសាសនាព្រះពុទ្ធនិងសាសនាដទៃទៀត ដែលឃើញមានរហូតមកដល់សព្វថ្ងៃ។ ចំពោះព្រះពុទ្ធសាសនាបានស្ថិតក្នុងចិត្តរបស់ប្រជាជនខ្មែរនិងបានចាត់ទុកជាសាសនារបស់រដ្ឋផងដែរ។ សម្រាប់់អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ឬត្រូវបានគេហៅម៉្យាងទៀតថាជា ភិក្ខុឬភិក្ខុនី ព្រះសង្ឃ និងដូនជីជាដើម។ ចំណែកការស្លៀកពាក់សម្រាប់ព្រះសង្ឃនិងដូនជីមានលក្ខណះខុសពីប្រជាជនដែលមិនបានបួស ។ ព្រះសង្ឃមានសម្លៀកបំពាក់ឬគ្រឿងសម្រាប់បំពាក់មានគ្រងស្បង់ចីវរដោយមានពណ៌ខុសប្លែកពីគ្នា។ ចំពោះពណ៌ដែលឃើញមានសព្វថ្ងៃដូចជាពណ៌លឿងខ្ចី ឬលឿងចាស់ ពណ៌ទឹកក្រូច ពណ៌ក្រហមក្រមៅ និងពណ៌ខ្លឹមខ្នុរ ជាដើម។ សម្រាប់គ្រឿងដណ្ដប់និងគ្រឿងប្រើប្រាស់មានច្រើនទៀតដូចស្បង់ សង្ឃាដី វត្ថពន្ធទ្រូង វត្ថពន្ធចង្កេះ អង្ស័ក ថង់យាម បាត្រ និងផ្តិលជាដើម។ ការបួសជាព្រះសង្ឃចាំបាច់ត្រូវកោរសក់ កោរពុកមាត់ កាត់ក្រចក និងប្រតិបត្តិព្រះធម៌ក្នុងវត្តអារាម។ ស្បង់មានពណ៌ខុសៗគ្នា ជាសំពត់សម្រាប់ស្លៀកបាំងបិទកាយផ្នែកខាងក្រោម ដូចជាសំពត់ផ្នត់។ ចីវរឬចីពរ ជាសំពត់ធំសម្រាប់ដណ្ដប់កាយផ្នែកខាងលើ ដែលជាទូទៅដណ្ដប់បិទបាំងស្មាទាំងពីររហូតដល់ជើងខាងក្រោម ឬទុកស្មាម្ខាង។ សង្ឃាដីជាសំពត់ធំមួយទៀតដែលមានច្រើនស្រទាប់ សម្រាប់ដណ្ដប់ដើម្បីការពារភាពត្រជាក់ ឬសម្រាប់ប្រើក្រាលអង្គុយ។ អង្ស័ក ជាអាវកាក់ដូចជាអាវខាងក្នងសម្រាប់ស្លៀកពីក្នុងចីវរ។ ថង់យាម ជាស្បោងសម្រាប់ព្រះសង្ឃស្ពាយ។ ឆ័ត្រ ជាទូទៅមានពណ៌ស ឬលឿង សម្រាប់ការពារកម្ដៅថ្ងៃ ជាពិសេសពេលនិមន្តបិណ្ឌបាត្រ។ វត្ថពន្ធទ្រូងប្រើសម្រាប់រុំចីវរឲ្យមានរបៀបល្អ និង វត្ថពន្ធចង្កេះ ប្រើសម្រាប់រុំស្បង់ឲ្យបានតឹងល្អ។ ស្បែកជើង សម្រាប់ពាក់ការពារបាតជើងនៅពេលនិមន្តទៅខាងក្រៅ។ សម្រាប់ដូនជីដែលជាអ្នកបួសក្នុងព្រះពុទ្ធសាសនាតែមិនមែនជាភិក្ខុនីគ្រឿងស្លៀកដណ្ដប់របស់ពួកគាត់មានលក្ខណៈខុសពី ព្រះសង្ឃបន្តិចបន្តួច។ ដូនជីខ្មែរជាទូទៅស្លៀកដណ្ដប់នូវ សម្លៀកបំពាក់ពណ៌ស ដែលតំណាងឱ្យ ភាពបរិសុទ្ធ ភាពស្អាតស្អំ និងការលះបង់នូវកិលេស។ ចំពោះអាវមានពណ៌សដៃវែង ឬដៃខ្លី សម្រាប់ស្លៀកបាំងបិទកាយផ្នែកខាងលើ។ ចំណែកសំពត់មានជាផ្នត់ឬសំពត់វែងធម្មតា ពណ៌ស សម្រាប់ស្លៀកបាំងបិទកាយផ្នែកខាងក្រោម។ ក្រមាឬកន្សែងជួនកាលដូនជីក៏ប្រើក្រមា ឬកន្សែងពណ៌សសម្រាប់បង់កផងដែរ។ ក្រៅពីសម្លៀកបំពាក់ពណ៌ស ដូនជីក៏អាចមានគ្រឿងបរិក្ខារចាំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ស្រដៀងនឹងព្រះសង្ឃដែរ។ ដូនជីខ្មែរច្រើនប្រើប្រាស់បាត្រឬភាជន៍សម្រាប់ទទួលចង្ហាន់ បាយទឹក បន្លែផ្លែឈើទុកប្រកេនព្រះសង្ឍជាដើម។ ថង់យាមដូនជីប្រើសម្រាប់ដាក់របស់របរផ្ទាល់ខ្លួន។ ចំពោះដូនជីនិងព្រះសង្ឃមិនត្រូវតែគោរពប្រតិបតិ្តព្រះធម៌ជាប្រចាំនោះទេ ព្រះសង្ឍនិងដូនជីត្រូវតែគោរពនូវវិន័យរបស់សាសនាអោយបានខ្ជាប់ខ្ជួន ពីព្រោះជាបុគ្គលដែលត្រូវបានគេគោរព។